ការលក់ដូរនៅពេលយប់គឺជាសកម្មភាពទូទៅមួយនៅតាមទីក្រុងក្នុងប្រទេសកម្ពុជា ដូចជា នៅភ្នំពេញ និងសៀមរាប។ ភាគច្រើន អ្នកលក់ដូរពេលយប់ លក់អាហារ ភេសជ្ជៈ និងទំនិញសម្រាប់អ្នកធ្វើការពេលយប់ អ្នកដំណើរ និងភ្ញៀវទេសចរ។ ការលក់ដូរពេលយប់ជាប្រភពចំណូលដ៏សំខាន់សម្រាប់គ្រួសារដែលមានចំណូលទាប។ តូបលក់ម្ហូបអាហារតាមផ្លូវមានភាពពេញនិយមដោយសារវាមានតម្លៃសមរម្យ និងឆាប់រហ័ស។ អ្នកលក់ដូរពេលយប់ជាច្រើន ចាប់ផ្ដើមរៀបចំគ្រឿងផ្សំ និងឧបករណ៍លក់តាំងតែពីពេលរសៀល។ ផ្សាររាត្រីភាគច្រើនមានទីតាំងនៅជិតផ្លូវដែលមមាញឹក ផ្សារ និងតំបន់ទេសចរណ៍។ ពេលខ្លះ គេអាចលក់ដូរតែម្នាក់ឯង ឬលក់ជាគ្រួសារជាមួយកូនៗ ប្ដី ឬ ប្រពន្ធជាដើម។ ម្ហូបតាមដងផ្លូវដ៏ពេញនិយមរួមមាន មីឆា បាយឆា បបរគ្រឿង មីស៊ុប គុយទាវ និងបង្អែមខ្មែរជាដើម។ ភេសជ្ជៈដូចជា កាហ្វេទឹកកក ទឹកអំពៅ និងភេសជ្ជៈកំប៉ុងជាដើម។។ អ្នកខ្លះទៀតលក់វត្ថុអនុស្សាវរីយ៍ វត្ថុធ្វើដោយដៃ ឬឧបករណ៍អេឡិចត្រូនិចផ្សេងៗ។ ការលក់ពេលយប់ភាគច្រើនមិនផ្លូវការ ហើយនិយមប្រើប្រាស់សាច់ប្រាក់ផ្ទាល់ និងមិនមានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ។ អ្នកលក់ជាច្រើនលក់នៅតាមកន្លែងហាមឃាត់ ឬ គ្មានការអនុញ្ញាតិត្រឹមត្រូវពីអាជ្ញាធរទេ។ ការលក់ពេលយប់អនុញ្ញាតឱ្យគេរកចំណូលបន្ថែម បន្ទាប់ពីចប់ការងារពេលថ្ងៃ។ សម្រាប់មនុស្សភាគច្រើន វាជារបរដើម្បីផ្គត់ផ្គង់ជីវិត។ អ្នកលក់ភាគច្រើនប្រកួតប្រជែងសម្រាប់ទីតាំងល្អ ដើម្បីបង្កើនចំណូល។ ការរីកចម្រើននៃទេសចរណ៍បានបង្កើនឱកាសលក់ដូរនៅពេលយប់យ៉ាងច្រើន។ អ្នកលក់ត្រូវតែបត់បែនទៅនឹងការផ្លាស់ប្តូរនៃតម្រូវការអតិថិជន និងការប្រកួតប្រជែង។ អាកាសធាតុ ជាពិសេសភ្លៀង ក៏អាចជាឧបសគ្គក្នុងការបង្កើនប្រាក់ចំណូលដែរ។ ការលក់ដូរយូរម៉ោង ជាពិសេសនៅពេលយប់ អាចបង្កឱ្យមានភាពនឿយហត់ផ្នែករាងកាយ។ អាជីវករជាច្រើនរស់នៅជិតទីតាំងលក់ ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន។ ពួកគេក៏ប្រឈមមុខនឹងការប្រកួតប្រជែងពីអ្នកលក់ដូរដូចគ្នា និងហាងទំនិញផ្សេងៗផងដែរ។ បណ្តាញសង្គមជួយអាជីវករទាំងនោះឱ្យផ្សព្វផ្សាយទីតាំងលក់ដូររបស់ពួកគេ ។ អាជីវករភាគច្រើនទិញគ្រឿងផ្សំ និងសម្ភារៈច្រើនក្នុងពេលតែមួយ ដើម្បីកាត់បន្ថយថ្លៃដើម។ ការរក្សាសុខភាព និងអនាម័យគឺជាបញ្ហាប្រឈមមួយសម្រាប់អ្នកលក់តាមដងផ្លូវ។ ការមិនមានទឹកស្អាត និងកន្លែងបោះចោលកាកសំណល់ត្រឹមត្រូវក៏បង្កឱ្យមានមានភាពស្មុគស្មាញក្នុងការលក់ដូររបស់ពួកគេផងដែរ។ សម្រាប់អាជីវករទាំងនោះ ការមានអតិថិជនមកទិញទៀងទាត់ ជួយធ្វើឱ្យចំណូលពួកគេមានស្ថេរភាព។ ជួនកាល ពួកគេប្រឈមមុខនឹងការរើទីតាំង ឬទទួលពិន័យ ប្រសិនបើគេលក់នៅកន្លែងហាមឃាត់។ កត្តានេះក៏ជាហានិភ័យធ្វើឱ្យបាត់បង់ចំណូលផងដែរ។ ជាញឹកញាប់ ចំណូលពីការលក់ពេលយប់ មិនអាចព្យាករណ៍បាននោះទេ ព្រោះវាមិនទៀងទាត់ អាស្រ័យទៅលើអតិថិជន រួមទាំងអាកាសធាតុផងដែរ។ ទោះបីប្រឈមមុខនឹងបញ្ហាក្ដី អ្នកលក់ដូរនៅពេលយប់នៅតែបន្ត ដោយសារវាជាមុខរបរចិញ្ចឹមជីវិតរបស់ពួកគេ។ សេដ្ឋកិច្ចការរស់រានមានជីវិតរបស់អ្នកលក់ដូរពេលយប់បង្ហាញពីអាជីវកម្មមិនផ្លូវការនៅកម្ពុជា។ អ្នកលក់ដូរជាច្រើនសង្ឃឹមថា នៅថ្ងៃណាមួយនឹងអាចពង្រីកអាជីវកម្មរបស់ពួកគេទៅជាអ្វីមួយដែលមានលំនឹង និងស្ថេរភាព។ ការលក់ដូរពេលយប់តម្រូវឱ្យអាជីវករមានការស៊ូទ្រាំ ភាពច្នៃប្រឌិត និងការចេះបត់បែន។ អាជីវករលក់ដូរនៅពេលយប់មានតួនាទីសំខាន់ក្នុងសេដ្ឋកិច្ចនៅទីក្រុងកម្ពុជានាពេលរាត្រី។ សរុបមក ការលក់ដូរនៅពេលយប់បង្ហាញពីយុទ្ធសាស្ត្រនៃការប្រកបរបរទ្រទ្រង់ជីវិត និងភាពរស់រវើកនៃវប្បធម៌នៅកម្ពុជា។